ការសែនចំពោះព្រះភូមិ គឺធ្វើឡើងជារៀងរាល់ថ្ងៃដោយការអុជធូបថ្វាយផ្កាទឹកតែឬផ្លែឈើ។ ការពិធីសែនព្រេនធំៗធ្វើឡើងនៅពេលចូលឆ្នាំខ្មែរ ពេលមានពិធីបុណ្យទានក្នុងគ្រួសារសុំសេចក្តីសុខសេចក្តីចម្រើន។ រីឯគ្រឿងសែនព្រះភូមិមានដូចជាបាយសី ស្លាធម៌ ផ្កា ទៀន ធូប ផ្លែឈើ នំចំណី ទឹក តែ ភេសជ្ជៈ ។ ការសែនព្រេនគឺជាពិធីមួយដែលធ្វើឡើងដើម្បីបង្ហាញការគោរពដឹងគុណចែករំលែកសេចក្តីសុខនិងសុំសេចក្តីចម្រើនសិរីសួស្តីពីអារក្សអ្នកតាទេវតាឬវិញ្ញាណក្ខន្ធនានា។ ចំណែកពេលវេលាការសែនព្រេនអាចធ្វើឡើងនៅពេលព្រឹកព្រលឹមពេលថ្ងៃត្រង់ឬពេលល្ងាចអាស្រ័យលើប្រភេទការសែន និងជំនឿ។ គ្រឿងបន្ថែមសម្រាប់សែន ជួនកាលមានសាច់សត្វដូចជា មាន់ស្ងោរ ឬក្បាលជ្រូក ក៏ត្រូវបានយកមកសែនផងដែរ អាស្រ័យលើជំនឿ និងការបន់ស្រន់។